ម្ហូបខ្មែរជាច្រើនមុខត្រូវបានចម្អិនដោយប្រើប្រាស់ សណ្តែកគួរ និង សណ្តែកបណ្តុះ ដែលជាបន្លែពេញនិយម និងសម្បូរទៅដោយជីវជាតិ។ សណ្តែកគួរ ជាបន្លែដែលស្រួយ និងជាប្រភេទបន្លែអាចបរិភោគទាំងឆៅនិងឆ្អិន។ រីឯសណ្តែកបណ្តុះ ជាបន្លែដែលមានជាតិទឹកច្រើន ស្រួយឆ្ងាញ់ និងផ្តល់វីតាមីនខ្ពស់។ ឆាសណ្តែកគួរ ជាមុខម្ហូបខ្មែរ ដែលអាចឆាជាមួយសាច់គោឬសាច់ជ្រូក ដែលជាមុខម្ហូបប្រចាំថ្ងៃហើយពេញនិយមបំផុតសម្រាប់គ្រួសារខ្មែរ។ ចំពោះគ្រឿងផ្សំមានដូចជា សណ្ដែកគួរ សាច់គោឬសាច់ជ្រូក ខ្ទឹមស ប្រេងឆា ទឹកត្រី ស្ករស ម្សៅស៊ុបឬប៊ីចេង ប្រេងខ្យង ទឹក ម្ទេស និងស្លឹកខ្ទឹម។ ជាដំបូង លាងសណ្ដែកគួរឱ្យស្អាត រួចហាន់ជាកង់ៗប្រវែងប្រហែល ២ ទៅ ៣ សង់ទីម៉ែត្រ។ បើចង់ឱ្យឆាប់ឆ្អិននិងស្រួយល្អ អាចយកទៅស្រុះទឹកក្ដៅបន្តិចសិន រួចត្រាំទឹកត្រជាក់និងស្រង់ទុកមួយឡែក។ បន្ទាប់មកលាងសាច់គោឬសាច់ជ្រូកឱ្យស្អាត រួចហាន់ជាចំណិតស្ដើងៗឬចិញ្ច្រាំ យើងអាចយកប្រឡាក់ជាមួយទឹកត្រីបន្តិចនិងម្សៅស៊ុប រួចទុកចោល ១០ នាទី។ យើងដាក់ខ្ទះលើភ្លើង រួចចាក់ប្រេងឆាចូល ពេលប្រេងក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងរហូតដល់ឈ្ងុយនិងឡើងពណ៌លឿងស្រាល។ ក្រោយមកដាក់សាច់ដែលបានរៀបចំទុកចូលឆា ច្របល់ឱ្យសព្វ រហូតដល់សាច់ឆ្អិនល្អ។ បន្ទាប់មកទៀត ដាក់សណ្ដែកគួរដែលបានហាន់ឬស្រុះ រួចឆាចូលគ្នាហើយកូរច្របល់ឱ្យសព្វជាមួយសាច់។ បន្ទាប់មកត្រូវដាក់ទឹកត្រី ស្ករស ម្សៅស៊ុប និងប្រេងខ្យង ហើយកូរឱ្យសព្វចូលជាតិ។ បើឃើញស្ងួតពេក យើងអាចថែមទឹកបន្តិច ដើម្បីឱ្យសណ្ដែកឆ្អិនទន់ល្មម។ ភ្លក្សមើលរសជាតិ រួចបន្ថែមគ្រឿងផ្សំតាមចំណង់ចំណូលចិត្ត រហូតដល់ល្មមឆ្ងាញ់សម្រាប់ទទួលទាន។ ចុងក្រោយ ពេលសណ្ដែកគួរឆ្អិនល្មម អាចដាក់ម្ទេសនិងស្លឹកខ្ទឹមចូល កូរមួយត្រឡប់ រួចដាក់ចុះពីចង្ក្រានជាការស្រេច។ ដើម្បីឱ្យសណ្ដែកគួរមានពណ៌បៃតងស្រស់ល្អ គួរស្រុះទឹកក្ដៅឱ្យឆ្អិនបន្តិច រួចដាក់ចូលទឹកត្រជាក់ភ្លាមៗ មុននឹងយកទៅឆា។ កុំឆាសណ្ដែកគួរឱ្យទន់ពេក ព្រោះវាបាត់បង់ជាតិស្រួយនិងរសជាតិឆ្ងាញ់របស់វា។ យើងក៏អាចបន្ថែមបន្លែផ្សេងៗទៀតដូចជា ការ៉ុតឬពោតបារាំង ដើម្បីបង្កើនពណ៌និងជីវជាតិ។